អ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាអ្នកជំនាញដ៏សំខាន់ដែលគ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនផលិតផលពីអ្នកលក់ទៅកាន់អតិថិជនចុងក្រោយនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក។ ពួកគេដើរតួនាទីជាចំណុចកណ្តាលក្នុងការធានាថាដំណើរការចែកចាយមានភាពរលូន ប្រសិទ្ធភាព និងទាន់ពេលវេលា ចាប់ពីការវេចខ្ចប់ ការបញ្ជូនបន្ត រហូតដល់ការតាមដាន និងការដោះស្រាយបញ្ហាផ្សេងៗ។ ពួកគេធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនដឹកជញ្ជូន អ្នកលក់ និងអតិថិជន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញតាមអនឡាញដ៏ល្អបំផុត។ អ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូននៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក មានភារកិច្ចជាច្រើនដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវដំណើរការចែកចាយទំនិញពីអ្នកលក់ទៅកាន់អតិថិជនប្រកបដោយភាពរលូន និងទាន់ពេលវេលា។ អ្នកសម្របសម្រួលត្រូវតាមដាន និងផ្ទៀងផ្ទាត់រាល់ការបញ្ជាទិញដែលចូលមកក្នុងប្រព័ន្ធ។ នេះរួមបញ្ចូលទាំងការពិនិត្យមើលព័ត៌មានលម្អិតនៃការបញ្ជាទិញ ដូចជាឈ្មោះផលិតផល បរិមាណ អាសយដ្ឋានដឹកជញ្ជូន លេខទូរសព្ទទំនាក់ទំនង និងព័ត៌មានលម្អិតផ្សេងទៀត ដើម្បីធានាថាវាត្រឹមត្រូវ និងពេញលេញ។ ប្រសិនបើមានព័ត៌មានខ្វះខាត ឬមិនត្រឹមត្រូវ ពួកគេត្រូវទំនាក់ទំនងទៅអតិថិជន ឬអ្នកលក់ដើម្បីបំពេញបន្ថែម។ បន្ទាប់ពីការបញ្ជាទិញត្រូវបានបញ្ជាក់ អ្នកសម្របសម្រួលត្រូវសម្របសម្រួលជាមួយក្រុមប្រតិបត្តិការឃ្លាំង ឬអ្នកលក់ ដើម្បីរៀបចំផែនការវេចខ្ចប់។ ការជ្រើសរើសប្រអប់ កញ្ចប់រុំ ឬសម្ភារៈការពារផ្សេងៗដែលស័ក្តិសមនឹងប្រភេទផលិតផល និងធានាសុវត្ថិភាពទំនិញពីការខូចខាតអំឡុងពេលដឹកជញ្ជូន។ ឧទាហរណ៍ វត្ថុដែលងាយបែកបាក់ត្រូវការការវេចខ្ចប់ពិសេសជាង។ ពិនិត្យមើលថាព័ត៌មានលើស្លាកដឹកជញ្ជូន ដូចជាលេខតាមដាន អាសយដ្ឋានអ្នកទទួល និងអ្នកផ្ញើ គឺត្រឹមត្រូវ និងអាចអានបានច្បាស់លាស់។ ជួនកាលពួកគេក៏អាចចូលរួមក្នុងការត្រួតពិនិត្យចុងក្រោយនៃផលិតផលមុននឹងវេចខ្ចប់ ដើម្បីធានាថាទំនិញដែលដឹកជញ្ជូនគឺត្រូវតាមការបញ្ជាទិញ និងមានគុណភាពល្អ។ អ្នកសម្របសម្រួលត្រូវវាយតម្លៃ និងជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូន ដោយផ្អែកលើកត្តាជាច្រើនដូចជា ប្រសិទ្ធភាពចំណាយ ល្បឿនដឹកជញ្ជូន ភាពជឿជាក់ សមត្ថភាពគ្របដណ្តប់តំបន់ ប្រព័ន្ធតាមដាន និងសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនដឹកជញ្ជូននីមួយៗ។ ពួកគេអាចមានទំនាក់ទំនងជាមួយក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដើម្បីផ្តល់ជម្រើសដល់អតិថិជន។ ពួកគេត្រូវកំណត់ពេលជាមួយក្រុមហ៊ុនដឹកជញ្ជូនដើម្បីឱ្យមកប្រមូលទំនិញពីឃ្លាំង ឬទីតាំងអ្នកលក់។ នេះរួមបញ្ចូលទាំងការផ្តល់ព័ត៌មានលម្អិតអំពីទំនិញ និងពេលវេលាដែលត្រូវមកប្រមូល។ ការប្រើប្រាស់ប្រព័ន្ធតាមដានរបស់ក្រុមហ៊ុនដឹកជញ្ជូន ដើម្បីតាមដានស្ថានភាពនៃរាល់ការបញ្ជាទិញ។ ពួកគេត្រូវដឹងថាទំនិញកំពុងស្ថិតនៅទីណា ដំណាក់កាលអ្វី និងពេលវេលាប៉ាន់ស្មាននៃការមកដល់។ ប្រសិនបើមានបញ្ហាជាមួយក្រុមហ៊ុនដឹកជញ្ជូន ដូចជាការយឺតយ៉ាវ ការយល់ច្រឡំ ឬបញ្ហាផ្សេងៗ ពួកគេត្រូវទំនាក់ទំនងភ្លាមៗជាមួយក្រុមហ៊ុនដឹកជញ្ជូនដើម្បីស្វែងរកដំណោះស្រាយ។ នេះអាចរួមបញ្ចូលការរៀបចំការដឹកជញ្ជូនឡើងវិញ ឬការស៊ើបអង្កេតពីមូលហេតុនៃបញ្ហា។ សម្រាប់វេទិកា ពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានឃ្លាំងផ្ទាល់ខ្លួន អ្នកសម្របសម្រួលអាចទទួលខុសត្រូវក្នុងការតាមដានកម្រិតស្តុកនៃផលិតផលនីមួយៗ។ ពួកគេត្រូវធានាថាមានផលិតផលគ្រប់គ្រាន់សម្រាប់បំពេញការបញ្ជាទិញ និងជូនដំណឹងទៅផ្នែកទិញនៅពេលដែលស្តុកជិតអស់។ ពួកគេត្រូវធានាថាទំនិញត្រូវបានរក្សាទុកនៅក្នុងឃ្លាំងតាមស្តង់ដារត្រឹមត្រូវ ដើម្បីការពារការខូចខាត ឬបាត់បង់។ ក្នុងនោះ រួមបញ្ចូលការគ្រប់គ្រងសីតុណ្ហភាព សំណើម ឬការរៀបចំទំនិញតាមលំដាប់លំដោយ។ ការរៀបចំទំនិញពីឃ្លាំងសម្រាប់ការវេចខ្ចប់ និងការដឹកជញ្ជូន ដោយធានាថាផលិតផលដែលត្រៀមដឹកជញ្ជូនត្រូវបានកំណត់អត្តសញ្ញាណបានត្រឹមត្រូវ។ នេះគឺជាភារកិច្ចសំខាន់មួយក្នុងការរក្សាទំនាក់ទំនងល្អជាមួយអតិថិជន។ ពួកគេត្រូវផ្ញើការជូនដំណឹងតាមរយៈអ៊ីមែល សារ ឬប្រព័ន្ធជូនដំណឹងរបស់វេទិកាអំពីដំណាក់កាលនីមួយៗនៃការដឹកជញ្ជូន ដូចជា "ការបញ្ជាទិញត្រូវបានបញ្ជាក់" "ទំនិញកំពុងវេចខ្ចប់" "ទំនិញត្រូវបានដឹកជញ្ជូនចេញ" "ទំនិញជិតដល់" និង "ទំនិញបានដល់គោលដៅ"។ ការឆ្លើយតបទៅនឹងសំណួររបស់អតិថិជនទាក់ទងនឹងការដឹកជញ្ជូន ការតាមដានទំនិញ ឬបញ្ហាផ្សេងៗ។ ពួកគេត្រូវមានការអត់ធ្មត់ និងផ្តល់ព័ត៌មានច្បាស់លាស់ដល់អតិថិជន។ ការដោះស្រាយបញ្ហាដែលកើតឡើងក្នុងអំឡុងពេលដឹកជញ្ជូន គឺជាផ្នែកមួយដែលទាមទារភាពរហ័សរហួន និងការសម្រេចចិត្ត។ ឧទាហរណ៍ នៅពេលបាត់បង់ទំនិញ ធ្វើការស៊ើបអង្កេតជាមួយក្រុមហ៊ុនដឹកជញ្ជូន និងរៀបចំការដឹកជញ្ជូនជំនួស ឬការសងប្រាក់វិញ។ ការខូចខាតទំនិញ ធ្វើការវាយតម្លៃកម្រិតនៃការខូចខាត ដោះស្រាយជាមួយក្រុមហ៊ុនដឹកជញ្ជូនសម្រាប់ការទាមទារសំណង និងរៀបចំការដឹកជញ្ជូនថ្មីជូនអតិថិជន។ ចំពោះការដឹកជញ្ជូនយឺតយ៉ាវ ត្រូវជូនដំណឹងដល់អតិថិជនអំពីការពន្យារពេល ផ្តល់មូលហេតុ និងពេលវេលាប៉ាន់ស្មានថ្មី។ ហើយការដឹកជញ្ជូនខុសអាសយដ្ឋាន ត្រូវរៀបចំការបញ្ជូនបន្តទៅកាន់អាសយដ្ឋានត្រឹមត្រូវ។ ការសម្របសម្រួល និងគ្រប់គ្រងដំណើរការនៃការត្រឡប់ទំនិញវិញពីអតិថិជន រួមទាំងការរៀបចំការប្រមូលទំនិញ ការត្រួតពិនិត្យទំនិញដែលបានត្រឡប់មកវិញ និងការសម្របសម្រួលការសងប្រាក់ ឬការប្តូរទំនិញថ្មី។ អ្នកសម្របសម្រួលដែលមានជំនាញអាចប្រើប្រាស់ទិន្នន័យពីការដឹកជញ្ជូនកន្លងមក ដើម្បីវិភាគពីប្រសិទ្ធភាព ប្រសិទ្ធផល និងចំណាយ។ ពួកគេអាចកំណត់ពីផ្លូវដឹកជញ្ជូនណាដែលមានប្រសិទ្ធភាពបំផុត ឬថ្លៃបំផុត។ ការស្វែងរកវិធីសាស្រ្តកាត់បន្ថយការចំណាយ។ ឧទាហរណ៍ ពួកគេអាចចរចាតម្លៃជាមួយក្រុមហ៊ុនដឹកជញ្ជូន ស្វែងរកការរួមបញ្ចូលការដឹកជញ្ជូន ឬកំណត់តំបន់ដែលមានថ្លៃដឹកជញ្ជូនខ្ពស់ពេក។ ការស្វែងរកវិធីដើម្បីពន្លឿនដំណើរការដឹកជញ្ជូន ដោយមិនប៉ះពាល់ដល់គុណភាព ឬសុវត្ថិភាព។ នេះអាចរួមបញ្ចូលការកែលម្អដំណើរការវេចខ្ចប់ ឬការជ្រើសរើសផ្លូវដឹកជញ្ជូនដែលលឿនជាង។ អ្នកសម្របសម្រួលត្រូវយល់ដឹងពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការដឹកជញ្ជូន ជាពិសេសសម្រាប់ទំនិញឆ្លងដែន ឬទំនិញដែលមានលក្ខណៈពិសេស ដូចជាទំនិញដែលងាយបាក់បែក ឬវត្ថុរាវ។ ការធានាថាការវេចខ្ចប់ និងការដឹកជញ្ជូនអនុលោមតាមស្តង់ដារសុវត្ថិភាពដើម្បីការពារបុគ្គលិក ក្រុមហ៊ុនដឹកជញ្ជូន និងអតិថិជន។ សរុបមក តួនាទីរបស់អ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូនគឺទូលំទូលាយ និងស្មុគស្មាញ ដែលទាមទារឱ្យមានជំនាញគ្រប់គ្រង ទំនាក់ទំនង និងដោះស្រាយបញ្ហាដ៏ល្អ ដើម្បីទ្រទ្រង់ការរីកចម្រើនរបស់វិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក។ ហើយដើម្បីក្លាយជាអ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូនដ៏ជោគជ័យនៅក្នុងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើន អ្នកត្រូវតែមានបណ្តុំនៃជំនាញរឹងនិងជំនាញទន់ រួមជាមួយគុណវុឌ្ឍិសិក្សាដែលពាក់ព័ន្ធ។ ជំនាញ និងគុណវុឌ្ឍិសំខាន់ៗទាំងនោះមានច្រើន។ ទីមួយ ចំណេះដឹងផ្នែកភស្តុភារ និងខ្សែសង្វាក់ផ្គត់ផ្គង់ គឺជាស្នូលនៃតួនាទី។ យើងត្រូវយល់ដឹងពីដំណើរការទាំងមូលនៃការផ្លាស់ប្តូរទំនិញ ចាប់ពីចំណុចប្រភពរហូតដល់ចំណុចប្រើប្រាស់ រួមទាំងការដឹកជញ្ជូន ការផ្ទុកទំនិញ ការគ្រប់គ្រងស្តុក និងការដោះស្រាយព័ត៌មាន។ ការយល់ដឹងពីរបៀបគ្រប់គ្រងឃ្លាំងប្រកបដោយប្រសិទ្ធភាព ដូចជាការរៀបចំកន្លែងផ្ទុក ការដាក់ទំនិញចូល-ចេញ ការរាប់ស្តុក និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងឃ្លាំង។ ការយល់ដឹងពីរបៀបដែលធាតុផ្សំផ្សេងៗគ្នានៃខ្សែសង្វាក់ផ្គត់ផ្គង់ អ្នកផ្គត់ផ្គង់ ក្រុមហ៊ុនផលិត អ្នកចែកចាយ ក្រុមហ៊ុនដឹកជញ្ជូន និងអតិថិជន ធ្វើការរួមគ្នា។ អ្នកត្រូវកំណត់អត្តសញ្ញាណចំណុចតានតឹង និងស្វែងរកដំណោះស្រាយដើម្បីបង្កើនលំហូរទំនិញ។ ជំនាញរៀបចំផែនការ និងដោះស្រាយបញ្ហា ជាតួនាទីដែលទាមទារភាពប៉ិនប្រសប់ក្នុងការដោះស្រាយស្ថានភាពដែលមិនបានរំពឹងទុក។ ការរៀបចំផែនការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ដោយគិតគូរពីកត្តាជាច្រើនដូចជា ពេលវេលា ថ្លៃដើម ធនធាន និងផ្លូវដឹកជញ្ជូន។ នេះរួមបញ្ចូលទាំងការកំណត់អាទិភាព និងការបែងចែកធនធានឱ្យបានត្រឹមត្រូវ។ ការព្យាករណ៍ពីបញ្ហាដែលអាចកើតមាន ហើយរៀបចំផែនការបម្រុង ដើម្បីកាត់បន្ថយផលប៉ះពាល់។ នៅពេលដែលបញ្ហាកើតឡើង (ដូចជាការដឹកជញ្ជូនយឺត ការបាត់បង់ទំនិញ ឬការខូចខាត) អ្នកត្រូវអាចវិភាគស្ថានការណ៍ កំណត់ឫសគល់នៃបញ្ហា ហើយស្វែងរកដំណោះស្រាយជាក់ស្តែង និងឆាប់រហ័ស។ បន្ទាប់មកជំនាញទំនាក់ទំនងល្អ ជាជំនាញទន់ដ៏សំខាន់បំផុតមួយ។ ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយក្រុមការងារផ្ទៃក្នុង ដូចជាអ្នកគ្រប់គ្រង ក្រុមលក់ ក្រុមឃ្លាំង និងក្រុមបច្ចេកវិទ្យា។ ការទំនាក់ទំនងច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈជាមួយភាគីខាងក្រៅ ។ ក្នុងនោះរួមមានការចរចា លុបចោល ឬបញ្ជាក់ការដឹកជញ្ជូន ដោះស្រាយបញ្ហា។ ការសម្របសម្រួលការប្រគល់ទំនិញ និងបញ្ជាក់ព័ត៌មាន ជាមួយអ្នកលក់។ ការផ្តល់ព័ត៌មានបច្ចុប្បន្នភាព ដោះស្រាយសំណួរ ឬបណ្តឹងប្រកបដោយការអត់ធ្មត់ និងយល់ចិត្តជាមួយអតិថិជន។ ការមានសមត្ថភាពសរសេរអ៊ីមែលច្បាស់លាស់ របាយការណ៍ និងអាចនិយាយទូរសព្ទ ឬជួបផ្ទាល់ដោយទំនុកចិត្ត។ ការប្រើប្រាស់បច្ចេកវិទ្យាគឺជាចំណុចកណ្តាលនៃភស្តុភារ ពាណិជ្ជកម្មអេឡិចត្រូនិក ។ គេចេះប្រើប្រាស់កម្មវិធី LMS ដើម្បីគ្រប់គ្រងការដឹកជញ្ជូន ការកំណត់ផ្លូវ និងការតាមដាន។ ការយល់ដឹងពីរបៀបប្រើប្រាស់ និងបកស្រាយទិន្នន័យពីប្រព័ន្ធតាមដានទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូន។ មានជំនាញល្អក្នុងការប្រើប្រាស់ Microsoft Office ដូចជា Excel, Word, Outlook សម្រាប់រៀបចំទិន្នន័យ របាយការណ៍ និងទំនាក់ទំនង។ វិស័យបច្ចេកវិទ្យាផ្លាស់ប្តូរលឿន អ្នកត្រូវមានសមត្ថភាពក្នុងការសម្របខ្លួន និងរៀនប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធថ្មីៗ។ ត្រូវមានភាពល្អិតល្អន់ ព្រោះភស្តុភារទាក់ទងនឹងព័ត៌មានលម្អិតជាច្រើន ដូចជា លេខកូដផលិតផល អាសយដ្ឋាន លេខតាមដាន និង កាលបរិច្ឆេទជាដើម។ សូមចាំថា កំហុសឆ្គងតូចមួយអាចនាំឱ្យមានបញ្ហាធំៗ។ អ្នកត្រូវមានភាពល្អិតល្អន់ក្នុងការផ្ទៀងផ្ទាត់រាល់ព័ត៌មាន។ ហើយធានាថាការកត់ត្រា និងការបញ្ជូនព័ត៌មានទាំងអស់មានភាពត្រឹមត្រូវ ដើម្បីជៀសវាងការយល់ច្រឡំ ឬការខុសឆ្គងក្នុងការដឹកជញ្ជូន។ អ្នកក៏ត្រូវមានភាពបត់បែន និងសមត្ថភាពធ្វើការក្រោមសម្ពាធដែរ។ វិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក មានលក្ខណៈថាមវន្ត និងផ្លាស់ប្តូរលឿន។ អ្នកត្រូវអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរផែនការ បរិយាកាសការងារ និងបច្ចេកវិទ្យាថ្មីៗ។ អ្នកអាចធ្វើការប្រកបដោយប្រសិទ្ធភាពក្រោមសម្ពាធពេលវេលា ជាពិសេសនៅពេលមានបញ្ហាដែលទាមទារដំណោះស្រាយបន្ទាន់ ឬក្នុងរដូវកាលដែលមានការបញ្ជាទិញច្រើន។ ជាទូទៅ ក្រុមហ៊ុនភាគច្រើនតម្រូវឱ្យមានសញ្ញាបត្របរិញ្ញាបត្រផ្នែក គ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់, ភស្តុភារ , គ្រប់គ្រងពាណិជ្ជកម្ម ឬផ្នែកពាក់ព័ន្ធផ្សេងទៀត។ ការសិក្សាទាំងនេះផ្តល់នូវមូលដ្ឋានគ្រឹះទ្រឹស្តី និងគោលគំនិតសំខាន់ៗ។ បទពិសោធន៍ការងារនៅក្នុងវិស័យភស្តុភារ ការដឹកជញ្ជូន ឬការគ្រប់គ្រងឃ្លាំង គឺមានតម្លៃខ្លាំងណាស់។ ក្រុមហ៊ុនជាច្រើនអាចនឹងជ្រើសរើសបេក្ខជនដែលមានបទពិសោធន៍ច្រើនជាងគុណវុឌ្ឍិសិក្សាខ្ពស់ ប្រសិនបើបទពិសោធន៍នោះបង្ហាញពីសមត្ថភាពជាក់ស្តែង។ វិញ្ញាបនបត្រ ឬវគ្គបណ្តុះបណ្តាលឯកទេសផ្នែកភស្តុភារ ពាណិជ្ជកម្មអេឡិចត្រូនិក អាចបន្ថែមតម្លៃដល់ប្រវត្តិរូបរបស់អ្នក។ ការរួមបញ្ចូលគ្នានូវជំនាញ និងគុណវុឌ្ឍិទាំងនេះ នឹងធ្វើឱ្យអ្នកក្លាយជាបេក្ខជនដែលមានសក្តានុពលខ្ពស់សម្រាប់តួនាទីជាអ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូននៅក្នុងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក ដែលកំពុងរីកចម្រើននៅកម្ពុជា។ វិស័យពាណិជ្ជកម្មអេឡិចត្រូនិក នៅកម្ពុជាកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាកម្លាំងចលករដ៏សំខាន់មួយនៃសេដ្ឋកិច្ចឌីជីថល។ ការរីកចម្រើននេះបានជំរុញឱ្យមានតម្រូវការដ៏ខ្ពស់សម្រាប់អ្នកជំនាញផ្នែកភស្តុភារដឹកជញ្ជូន ហើយជាពិសេសគឺអ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូន ដែលជាតួអង្គស្នូលក្នុងការធានាលំហូរទំនិញរលូនពីអ្នកលក់ទៅកាន់អតិថិជន។ បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត និងស្មាតហ្វូននៅកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យការទិញទំនិញអនឡាញក្លាយជាទម្លាប់ថ្មីមួយ។ ក្រុមហ៊ុន ពាណិជ្ជកម្មអេឡិចត្រូនិក ជាច្រើនបានលេចរូបរាងឡើង ហើយក្រុមហ៊ុនដែលមានស្រាប់ក៏កំពុងពង្រីកប្រតិបត្តិការរបស់ពួកគេកាន់តែទូលំទូលាយ។ ដើម្បីគាំទ្រដល់កំណើននេះ ពួកគេត្រូវការអ្នកសម្របសម្រួលភស្តុភារដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង និងសម្របសម្រួលការដឹកជញ្ជូនទំនិញឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ជាលទ្ធផល តម្រូវការសម្រាប់អ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូននៅតែបន្តមានកម្រិតខ្ពស់ ហើយទំនងជានឹងកើនឡើងថែមទៀត ស្របពេលដែលទីផ្សារ E-commerce កាន់តែមានភាពទំនើប។ នេះធ្វើឱ្យអាជីពនេះមានស្ថិរភាព និងផ្តល់ឱកាសល្អសម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តក្នុងវិស័យនេះ។ អ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូនមានជម្រើសការងារជាច្រើននៅក្នុងក្រុមហ៊ុនប្រភេទផ្សេងៗគ្នាជាច្រើន។ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ល្បីៗនៅកម្ពុជាដូចជា Nham24, WingMall, Smile Shop, KH Marketplace និងវេទិកាថ្មីៗជាច្រើនទៀត កំពុងស្វែងរកអ្នកសម្របសម្រួលដើម្បីគ្រប់គ្រងផ្ទាល់នូវខ្សែសង្វាក់ដឹកជញ្ជូនរបស់ពួកគេ។ ពួកគេអាចមានឃ្លាំងផ្ទាល់ខ្លួន ឬធ្វើការជាមួយដៃគូដឹកជញ្ជូន។ ក្នុងក្រុមហ៊ុនប្រភេទនេះ អ្នកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមលក់ ក្រុមទីផ្សារ និងក្រុមបច្ចេកវិទ្យា។ ក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេដូចជា Kerry Express, J&T Express, DHL, GrabExpress, LalaMove និង Cambodia Post ជាដើម គឺជាដៃគូដ៏សំខាន់សម្រាប់ E-commerce។ អ្នកសម្របសម្រួលក្នុងក្រុមហ៊ុនទាំងនេះនឹងទទួលខុសត្រូវលើការគ្រប់គ្រងការបញ្ជាទិញចូល-ចេញ ការរៀបចំផ្លូវដឹកជញ្ជូន ការតាមដានទំនិញ និងការដោះស្រាយបញ្ហាជាមួយអ្នកលក់ និងអ្នកទទួល។ ពួកគេដើរតួនាទីជាស្ពានរវាងអាជីវកម្ម និងអតិថិជនចុងក្រោយ។ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាភស្តុភារភាគីទីបី គឺជាក្រុមហ៊ុនដែលផ្តល់សេវាភស្តុភារពេញលេញសម្រាប់អាជីវកម្ម ពាណិជ្ជកម្មអេឡិចត្រូនិកផ្សេងទៀត ដែលមិនមានធនធាន ឬចង់ផ្តោតលើអាជីវកម្មស្នូលរបស់ពួកគេ។ សេវាកម្ម 3PL រួមមានការគ្រប់គ្រងឃ្លាំង ការបំពេញការបញ្ជាទិញ ការវេចខ្ចប់ ការដឹកជញ្ជូន និងសេវាត្រឡប់ទំនិញវិញ ។ ការធ្វើការជាមួយក្រុមហ៊ុន 3PL អាចផ្តល់ឱ្យអ្នកនូវបទពិសោធន៍ចម្រុះជាមួយឧស្សាហកម្ម និងប្រភេទទំនិញជាច្រើន ដែលជួយពង្រីកចំណេះដឹង និងជំនាញរបស់អ្នក។ តួនាទីជាអ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូន មិនមែនជាទីបញ្ចប់នៃអាជីពនោះទេ។ វាគឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់អ្នកដែលមានមហិច្ឆតា និងចង់រីកចម្រើននៅក្នុងវិស័យភស្តុភារ និងខ្សែសង្វាក់ផ្គត់ផ្គង់។ រួមជាមួយនឹងបទពិសោធន៍ ជំនាញ និងការបណ្តុះបណ្តាលបន្ថែម អ្នកអាចឡើងទៅកាន់តំណែងខ្ពស់ជាងនេះ។ អ្នកគ្រប់គ្រងភស្តុភារ ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងដឹកនាំក្រុមអ្នកសម្របសម្រួល គ្រប់គ្រងប្រតិបត្តិការភស្តុភារប្រចាំថ្ងៃ រៀបចំផែនការធនធាន និងបង្កើនប្រសិទ្ធភាពដំណើរការ។ អ្នកគ្រប់គ្រងឃ្លាំង គ្រប់គ្រងប្រតិបត្តិការឃ្លាំងទាំងមូល រួមទាំងការគ្រប់គ្រងស្តុក ការរៀបចំទំនិញ បុគ្គលិកឃ្លាំង សុវត្ថិភាព និងការអនុវត្តបច្ចេកវិទ្យាឃ្លាំង។ អ្នកគ្រប់គ្រងប្រតិបត្តិការ ទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនទាំងមូល រួមទាំងភស្តុភារ ការគ្រប់គ្រងអតិថិជន និងដំណើរការផ្ទៃក្នុងផ្សេងៗ។ អ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ នេះគឺជាតំណែងយុទ្ធសាស្ត្រដែលគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល ចាប់ពីលទ្ធកម្ម វត្ថុធាតុដើម ការផលិត ការគ្រប់គ្រងស្តុក រហូតដល់ការចែកចាយចុងក្រោយទៅកាន់អតិថិជន។ តួនាទីនេះទាមទារការយល់ដឹងស៊ីជម្រៅ និងសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តប្រកបដោយយុទ្ធសាស្ត្រ។ តួនាទីឯកទេសផ្សេងទៀត ដូចជាអ្នកវិភាគភស្តុភារ ដែលប្រើប្រាស់ទិន្នន័យដើម្បីបង្កើនប្រសិទ្ធភាព ឬអ្នកគ្រប់គ្រងគម្រោងភស្តុភារ ដែលដឹកនាំគម្រោងកែលម្អប្រព័ន្ធ ឬដំណើរការដឹកជញ្ជូន។ សរុបមក ទស្សនវិស័យអាជីពជាអ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក នៅកម្ពុជាមានភាពទូលាយ និងផ្តល់ឱកាសច្រើនសម្រាប់ការរីកចម្រើន។ ប្រសិនបើអ្នកមានជំនាញត្រឹមត្រូវ និងឆន្ទៈក្នុងការរៀនសូត្របន្ត អ្នកអាចកសាងអាជីពដ៏រឹងមាំ និងជោគជ័យនៅក្នុងវិស័យដែលកំពុងរីកលូតលាស់នេះ។ ចំណែកឯកម្រិតប្រាក់ចំណូលក៏ជាកត្តាសំខាន់មួយដែលមនុស្សជាច្រើនពិចារណានៅពេលជ្រើសរើសអាជីព។ សម្រាប់តួនាទីជាអ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូនក្នុងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក នៅកម្ពុជា ប្រាក់ចំណូលអាចមានភាពប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយផ្អែកលើកត្តាជាច្រើន។ ក្នុងនោះដែរបទពិសោធន៍ការងារ គឺជាកត្តាសំខាន់បំផុតដែលកំណត់កម្រិតប្រាក់ខែ។ អ្នកទើបចាប់ផ្តើម ឬមានបទពិសោធន៍តិចតួច (0ទៅ2 ឆ្នាំ) សម្រាប់បេក្ខជនដែលទើបបញ្ចប់ការសិក្សា ឬមានបទពិសោធន៍តិចជាង ២ ឆ្នាំ ពួកគេអាចរំពឹងប្រាក់ខែជាមធ្យមចាប់ពី $300 ទៅ $600+ ក្នុងមួយខែ។ ប្រាក់ចំណូលនេះអាចប្រែប្រួលបន្តិចបន្តួចអាស្រ័យលើប្រភេទក្រុមហ៊ុន និងតម្រូវការជាក់ស្តែង។ នៅដំណាក់កាលនេះ ក្រុមហ៊ុនជាទូទៅផ្តោតលើសក្តានុពលក្នុងការរៀនសូត្រ និងឆន្ទៈក្នុងការអភិវឌ្ឍជំនាញរបស់បេក្ខជន។ អ្នកមានបទពិសោធន៍បង្គួរ (2ទៅ5 ឆ្នាំ) នៅពេលដែលអ្នកមានបទពិសោធន៍ជាក់ស្តែងក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូន ការដោះស្រាយបញ្ហា និងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ប្រាក់ខែរបស់អ្នកនឹងកើនឡើង។ អ្នកអាចរំពឹងប្រាក់ចំណូលពី $600 ទៅ $900+ ក្នុងមួយខែ។ នៅក្នុងដំណាក់កាលនេះ ក្រុមហ៊ុនស្វែងរកអ្នកដែលអាចអនុវត្តការងារដោយឯករាជ្យ និងរួមចំណែកដល់ប្រសិទ្ធភាពការងារ។ សម្រាប់អ្នកជំនាញដែលមានបទពិសោធន៍យូរអង្វែង មានជំនាញឯកទេសខ្ពស់(5+ ឆ្នាំ) និងអាចប្រើប្រាស់ប្រព័ន្ធស្មុគស្មាញ ការវិភាគទិន្នន័យ អាចបម្រើការងារក្នុងតួនាទីជាអ្នកដឹកនាំក្រុម ប្រាក់ចំណូលអាចកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ពី $900 ទៅ $1,500+ ក្នុងមួយខែ ឬខ្ពស់ជាងនេះ។ ប្រាក់ខែខ្ពស់នេះឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការគ្រប់គ្រងគម្រោងធំៗ ដោះស្រាយបញ្ហាស្មុគស្មាញ និងរួមចំណែកដល់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។ ជំនាញភាសាបរទេស ជាពិសេសភាសាអង់គ្លេស ដែលប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យពាណិជ្ជកម្ម ឬភាសាចិន ដោយសារក្រុមហ៊ុនបរទេសជាច្រើន អាចជាចំណុចបន្ថែមដែលជួយបង្កើនប្រាក់ខែ។ ជំនាញបច្ចេកទេស សមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងភស្តុភារ ប្រព័ន្ធគ្រប់គ្រងឃ្លាំង ឬកម្មវិធីវិភាគទិន្នន័យបានយ៉ាងស្ទាត់ជំនាញ នឹងធ្វើឱ្យអ្នកមានតម្លៃកាន់តែខ្ពស់ចំពោះក្រុមហ៊ុន។ ការមានវិញ្ញាបនបត្រឯកទេសផ្នែកភស្តុភារ ខ្សែសង្វាក់ផ្គត់ផ្គង់ ឬការគ្រប់គ្រងប្រតិបត្តិការ ក៏អាចជាកត្តាបង្កើនប្រាក់ខែផងដែរ។ ក្រុមហ៊ុន ពាណិជ្ជកម្មអេឡិចត្រូនិក ធំៗ ឬក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ជាទូទៅមានកញ្ចប់ប្រាក់ខែ និងអត្ថប្រយោជន៍ (ដូចជា ការធានារ៉ាប់រង សុខភាព ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភផ្សេងៗ) ដែលប្រសើរជាងក្រុមហ៊ុនតូចៗក្នុងស្រុក។ ពួកគេមានរចនាសម្ព័ន្ធប្រាក់ខែច្បាស់លាស់ និងថវិកាច្រើនសម្រាប់ធនធានមនុស្ស។ ក្រុមហ៊ុនក្នុងស្រុកតូច ឬ Startup អាចនឹងផ្តល់ប្រាក់ខែទាបជាងបន្តិច ប៉ុន្តែអាចផ្តល់នូវបទពិសោធន៍ការងារចម្រុះ និងឱកាសក្នុងការចូលរួមអភិវឌ្ឍក្រុមហ៊ុនតាំងពីដំបូង។ ជាទូទៅ ប្រាក់ខែនៅរាជធានីភ្នំពេញគឺខ្ពស់ជាងនៅតាមបណ្តាខេត្ត ដោយសារថ្លៃដើមរស់នៅខ្ពស់ជាង និងមានឱកាសការងារច្រើនក្នុងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារ។ នៅក្នុងបណ្តាខេត្ត កម្រិតប្រាក់ខែអាចទាបជាងបន្តិច ប៉ុន្តែអាចមានឱកាសក្នុងក្រុមហ៊ុនក្នុងស្រុក ឬសាខារបស់ក្រុមហ៊ុនធំៗ។ ទោះបីជាវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក នៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងបង្កើតឱកាសជាច្រើនក៏ដោយ អ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូននៅតែប្រឈមមុខនឹងបញ្ហាជាច្រើនដែលទាមទារដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការបត់បែន។ ការយល់ដឹងពីបញ្ហាទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការត្រៀមខ្លួន និងការគ្រប់គ្រងហានិភ័យ។ ផ្លូវថ្នល់នៅតំបន់ដាច់ស្រយាល ឬទីជនបទមួយចំនួននៅតែមានស្ថានភាពមិនល្អ ឬមិនទាន់មានផ្លូវត្រឹមត្រូវ ដែលធ្វើឱ្យការដឹកជញ្ជូនមានភាពយឺតយ៉ាវ លំបាក និងបង្កហានិភ័យខ្ពស់ដល់ទំនិញ (ដូចជាការខូចខាត)។ អាសយដ្ឋាននៅតាមជនបទអាចមិនមានភាពច្បាស់លាស់ ឬមិនមានប្រព័ន្ធកំណត់អត្តសញ្ញាណ (ដូចជាលេខផ្ទះ លេខផ្លូវ) ដូចនៅទីក្រុង ដែលធ្វើឱ្យអ្នកដឹកជញ្ជូនពិបាករកទីតាំងគោលដៅ។ នេះទាមទារឱ្យមានការទំនាក់ទំនងបន្ថែមជាមួយអតិថិជន និងចំណាយពេលច្រើន។ ការពឹងផ្អែកខ្លាំងលើការដឹកជញ្ជូនផ្លូវគោក ខណៈដែលជម្រើសដឹកជញ្ជូនផ្សេងទៀត (ដូចជាផ្លូវទឹក ឬផ្លូវដែក) មិនទាន់ត្រូវបានប្រើប្រាស់ពេញលេញសម្រាប់ ពាណិជ្ជកម្មអេឡិចត្រូនិក អាចជាឧបសគ្គដល់ប្រសិទ្ធភាព។ ទីផ្សារ ពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារនៅកម្ពុជាកំពុងមានសភាពក្តៅគគុក ដោយមានក្រុមហ៊ុនជាច្រើនចូលរួម។ វេទិកាអនឡាញថ្មីៗជាច្រើនបានលេចឡើង ដែលនាំឱ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាដើម្បីទាក់ទាញអតិថិជន។ ក្រុមហ៊ុនទាំងនេះទាមទារសេវាដឹកជញ្ជូនរហ័ស និងថោក ដែលដាក់សម្ពាធលើអ្នកសម្របសម្រួលភស្តុភារ។ ចំនួនក្រុមហ៊ុនដឹកជញ្ជូនក៏មានច្រើនផងដែរ ដែលនាំឱ្យមានការប្រកួតប្រជែងតម្លៃយ៉ាងខ្លាំង។ អ្នកសម្របសម្រួលត្រូវចេះចរចា និងជ្រើសរើសដៃគូដឹកជញ្ជូនដែលផ្តល់តម្លៃសមរម្យជាមួយនឹងគុណភាពសេវាកម្មល្អ។ ក្រៅពីតម្លៃ ក្រុមហ៊ុនក៏ប្រកួតប្រជែងគ្នាលើល្បឿនដឹកជញ្ជូន ភាពជឿជាក់ និងសេវាកម្មអតិថិជន។ អ្នកសម្របសម្រួលត្រូវធានាថាដំណើរការដឹកជញ្ជូនរបស់ពួកគេមានលក្ខណៈប្រកួតប្រជែង។ អតិថិជនសម័យទំនើបរំពឹងខ្ពស់ទៅលើសេវាដឹកជញ្ជូន ដែលជាសម្ពាធមួយសម្រាប់អ្នកសម្របសម្រួល។ អតិថិជន ពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានទម្លាប់នឹងការដឹកជញ្ជូនរហ័ស (ដូចគ្នានឹងប្រទេសជឿនលឿន) ហើយជារឿយៗរំពឹងថាថ្លៃដឹកជញ្ជូននឹងទាប ឬឥតគិតថ្លៃ។ ការបំពេញការរំពឹងទុកនេះ ជាពិសេសនៅកម្ពុជាដែលមានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ គឺជាបញ្ហាប្រឈម។ អតិថិជនចង់ដឹងពីទីតាំងពិតប្រាកដនៃទំនិញរបស់ពួកគេនៅគ្រប់ពេល។ ការផ្តល់ព័ត៌មានបច្ចុប្បន្នភាព និងប្រព័ន្ធតាមដានដែលគួរឱ្យទុកចិត្ត គឺចាំបាច់ណាស់។ រាល់ការពន្យារពេល ឬបញ្ហាដែលកើតឡើងអាចនាំឱ្យមានការមិនពេញចិត្តពីអតិថិជន ដែលតម្រូវឱ្យអ្នកសម្របសម្រួលដោះស្រាយដោយភាពអត់ធ្មត់ និងវិជ្ជាជីវៈ។ រីឯការគ្រប់គ្រងទំនិញដែលអតិថិជនប្រគល់មកវិញ គឺជាផ្នែកមួយដ៏ស្មុគស្មាញនៃភស្តុភារ ពាណិជ្ជកម្មអេឡិចត្រូនិក។ ការត្រឡប់ទំនិញមកវិញតម្រូវឱ្យមានការរៀបចំការប្រមូល ការត្រួតពិនិត្យគុណភាព ការបង្វិលសងប្រាក់ ឬការប្តូរទំនិញ ដែលជាដំណើរការមួយស្មុគស្មាញ និងអាចចំណាយធនធានច្រើន (បុគ្គលិក ពេលវេលា ការដឹកជញ្ជូន)។ ទំនិញដែលត្រឡប់មកវិញអាចនឹងខូចខាត ឬបាត់បង់អំឡុងពេលដឹកជញ្ជូនត្រឡប់មកឃ្លាំង ដែលបង្កជាការខាតបង់បន្ថែម។ នៅពេលទំនិញត្រឡប់មកវិញ ត្រូវមានប្រព័ន្ធត្រឹមត្រូវដើម្បីពិនិត្យ វាយតម្លៃ និងដាក់បញ្ចូលទៅក្នុងស្តុកវិញ ឬបោះចោល។ ការប្រើប្រាស់បច្ចេកវិទ្យាគឺចាំបាច់ ប៉ុន្តែវាជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនមួយចំនួន។ ប្រព័ន្ធគ្រប់គ្រងភស្តុភារ ប្រព័ន្ធគ្រប់គ្រងឃ្លាំង ប្រព័ន្ធវិភាគទិន្នន័យ និង AI អាចបង្កើនប្រសិទ្ធភាពការងារបានយ៉ាងច្រើន ប៉ុន្តែការវិនិយោគដំបូងគឺខ្ពស់ ជាពិសេសសម្រាប់ក្រុមហ៊ុន E-commerce ឬក្រុមហ៊ុនដឹកជញ្ជូនខ្នាតតូច និងមធ្យម។ ទោះបីជាមានបច្ចេកវិទ្យាក៏ដោយ ការស្វែងរក និងបណ្តុះបណ្តាលបុគ្គលិកឱ្យមានជំនាញប្រើប្រាស់ប្រព័ន្ធទាំងនោះនៅតែជាបញ្ហាប្រឈម។ ក្រុមហ៊ុនមួយចំនួនអាចមានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរពីប្រព័ន្ធដោយដៃទៅប្រព័ន្ធស្វ័យប្រវត្តិកម្ម។ សរុបមក អ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាត្រូវតែមានភាពរឹងមាំ បត់បែន និងច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ហើយបន្តរួមចំណែកដល់ការរីកចម្រើននៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិក នៅក្នុងប្រទេស។ តែយ៉ាងណា វិស័យភស្តុភារដឹកជញ្ជូនសម្រាប់ ពាណិជ្ជកម្មអេឡិចត្រូនិក នៅកម្ពុជានឹងបន្តវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយទទួលឥទ្ធិពលពីការរីកចម្រើននៃបច្ចេកវិទ្យា ការផ្លាស់ប្តូរតម្រូវការអតិថិជន និងការយកចិត្តទុកដាក់កាន់តែខ្លាំងលើនិរន្តរភាព។ បច្ចេកវិទ្យានឹងបន្តដើរតួនាទីស្នូលក្នុងការជំរុញប្រសិទ្ធភាព និងភាពវៃឆ្លាតនៃប្រតិបត្តិការភស្តុភារ។ ក្រុមហ៊ុននឹងវិនិយោគកាន់តែច្រើនលើ WMS ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងស្តុក ការរៀបចំទំនិញចូល-ចេញ និងការដាក់ទំនិញក្នុងឃ្លាំង។ WMS ជួយកាត់បន្ថយកំហុសឆ្គង បង្កើនល្បឿនដំណើរការ និងផ្តល់ទិន្នន័យស្តុកត្រឹមត្រូវ។ TMS នឹងក្លាយជាឧបករណ៍ចាំបាច់សម្រាប់ការបង្កើនប្រសិទ្ធភាពផ្លូវដឹកជញ្ជូន ការតាមដានយានយន្ត ការគ្រប់គ្រងការចំណាយ និងការសម្របសម្រួលជាមួយអ្នកដឹកជញ្ជូន។ ប្រព័ន្ធនេះជួយក្រុមហ៊ុនកាត់បន្ថយពេលវេលាដឹកជញ្ជូន និងថ្លៃដើមប្រតិបត្តិការ។ ការប្រមូល និងវិភាគទិន្នន័យពីប្រតិបត្តិការដឹកជញ្ជូននឹងកាន់តែមានសារៈសំខាន់។ AI និងការរៀនម៉ាស៊ីន នឹងត្រូវបានប្រើប្រាស់ដើម្បីទស្សន៍ទាយតម្រូវការ កំណត់ផ្លូវល្អបំផុត គ្រប់គ្រងស្តុក និងដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័ស។ នេះអាចរួមបញ្ចូលទាំងការទស្សន៍ទាយពេលវេលាដឹកជញ្ជូន កាន់តែត្រឹមត្រូវ។ ចំណែកការដឹកជញ្ជូនចុងក្រោយ គឺជាដំណាក់កាលថ្លៃបំផុត និងស្មុគស្មាញបំផុតនៃខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មអេឡិចត្រូនិក ។ ដើម្បីបង្កើនល្បឿន និងកាត់បន្ថយការចំណាយ ក្រុមហ៊ុននឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្សេងៗគ្នា ដូចជារថយន្ត ម៉ូតូ ត្រីចក្រយានយន្ត ឬសូម្បីតែអ្នកថ្មើរជើងសម្រាប់តំបន់ទីប្រជុំជនដែលមានចរាចរណ៍កកស្ទះ។ នាពេលអនាគតទៅមុខទៀត ការប្រើប្រាស់ដ្រូន សម្រាប់ការដឹកជញ្ជូនទំនិញតូចៗក៏អាចកើតមានផងដែរ។ ក្រុមហ៊ុននឹងបង្កើតឃ្លាំងខ្នាតតូច ឬមជ្ឈមណ្ឌលចែកចាយតូចៗនៅក្នុងទីក្រុង ឬសង្កាត់នានា ដើម្បីកាត់បន្ថយចម្ងាយដឹកជញ្ជូនចុងក្រោយ និងបង្កើនល្បឿននៃការបំពេញការបញ្ជាទិញ។ នេះនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនលឿនជាងមុន។ ការដាក់ឱ្យប្រើប្រាស់ចំណុចទទួលទំនិញ នៅតាមហាងដៃគូ ឬទូដាក់ទំនិញស្វ័យប្រវត្តិ ។ ជួយផ្តល់ភាពបត់បែនដល់អតិថិជនក្នុងការទទួលទំនិញនៅពេលដែលពួកគេទំនេរ និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូនដល់ផ្ទាល់។ ក្រុមហ៊ុននឹងស្វែងរកមធ្យោបាយដឹកជញ្ជូនដែលបញ្ចេញឧស្ម័នកាបូនតិច ដូចជាការប្រើប្រាស់យានយន្តអគ្គិសនី ការបង្កើនប្រសិទ្ធភាពផ្លូវដើម្បីកាត់បន្ថយចម្ងាយធ្វើដំណើរ ឬការប្រើប្រាស់កង់សម្រាប់ដឹកជញ្ជូនចម្ងាយខ្លី។ ក្រុមហ៊ុននឹងផ្តោតលើការកាត់បន្ថយកាកសំណល់វេចខ្ចប់ និងប្រើប្រាស់សម្ភារៈវេចខ្ចប់ដែលអាចកែច្នៃបាន អាចរលួយបាន ។ ការអនុវត្តគោលការណ៍កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ នៅក្នុងប្រតិបត្តិការឃ្លាំង និងដឹកជញ្ជូន។ មិនតែប៉ុណ្ណោះ ការដឹកជញ្ជូនរហ័ស អតិថិជនកាន់តែរំពឹងថាទំនិញនឹងមកដល់យ៉ាងឆាប់រហ័ស ពេលខ្លះក្នុងរយៈពេលតែប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ជាទិញ។ នេះនឹងជំរុញឱ្យមានការវិនិយោគលើប្រព័ន្ធដឹកជញ្ជូនតាមតម្រូវការ ដែលអាចឆ្លើយតបនឹងការបញ្ជាទិញបន្ទាន់។ សេវាកម្មដឹកជញ្ជូនតាមតម្រូវការផ្តល់នូវភាពបត់បែនខ្ពស់សម្រាប់អតិថិជនក្នុងការជ្រើសរើសពេលវេលា និងទីកន្លែងទទួលទំនិញដែលសមស្របនឹងកាលវិភាគរបស់ពួកគេ។ ដើម្បីពង្រីកមូលដ្ឋានអតិថិជន និងឈានដល់ទីផ្សារថ្មីៗ ក្រុមហ៊ុនដឹកជញ្ជូននឹងបន្តពង្រីកបណ្តាញរបស់ពួកគេដើម្បីគ្របដណ្តប់តំបន់ជនបទ និងដាច់ស្រយាលឱ្យបានកាន់តែទូលំទូលាយ។ នេះទាមទារការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍដៃគូក្នុងតំបន់។ ក្រុមហ៊ុនដឹកជញ្ជូនអាចនឹងសហការគ្នាដើម្បីចែករំលែកបណ្តាញ ឬធនធាន ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមក្នុងការទៅដល់តំបន់ដែលពិបាក។ និន្នាការ និងទិសដៅអនាគតទាំងនេះនឹងធ្វើឱ្យតួនាទីអ្នកសម្របសម្រួលភស្តុភារដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក កាន់តែមានភាពស្មុគស្មាញ និងទាមទារជំនាញខ្ពស់។ ការយល់ដឹងអំពីបច្ចេកវិទ្យា ការគិតប្រកបដោយនិរន្តរភាព និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ គឺជាគន្លឹះដើម្បីភាពជោគជ័យក្នុងអាជីពនេះនៅកម្ពុជា។ វិស័យនេះនឹងនៅតែជាវិស័យដែលផ្តល់ឱកាសច្រើនសម្រាប់អ្នកដែលមានសមត្ថភាព និងឆន្ទៈក្នុងការអភិវឌ្ឍខ្លួន។